ការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់អនាគតរបស់និស្សិតកម្ពុជា។ បច្ចុប្បន្ននេះ និស្សិតមានទំនោរជ្រើសរើសមុខជំនាញណាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ក៏ដូចជាផ្ដល់ឱកាសខ្ពស់ក្នុងការទទួលបានការងារល្អ និងប្រាក់ចំណូលសមរម្យក្រោយពេលបញ្ចប់ការសិក្សា។ ជម្រើសទាំងនេះត្រូវបានកំណត់យ៉ាងជិតស្និទ្ធដោយនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។ មុខវិជ្ជាដែលទទួលបានប្រជាប្រិយភាពខ្លាំងក្នុងចំណោមនិស្សិតកម្ពុជា រួមមាន ពាណិជ្ជកម្ម និងរដ្ឋបាលធុរកិច្ច ដែលរួមបញ្ចូលជំនាញជាច្រើនដូចជា ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុ និងគ្រប់គ្រងជាដើម។ និស្សិតអាចជ្រើសរើសជំនាញឯកទេសណាមួយ ឬសិក្សាជាទូទៅដើម្បីទទួលបានចំណេះដឹងទូលំទូលាយ។ ក្រៅពីនេះ វិស័យ បច្ចេកវិទ្យាព័ត៌មាន និងវិទ្យាសាស្ត្រកុំព្យូទ័រ ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ដោយមានជំនាញដូចជា វិស្វកម្មទន់ វិទ្យាសាស្ត្រទិន្នន័យ សន្តិសុខព័ត៌មាន និងការអភិវឌ្ឍគេហទំព័រ។ មិនតែប៉ុណ្ណោះ វិស្វកម្ម ជាពិសេសវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី និងវិស្វកម្មមេកានិច ក៏នៅតែជាជម្រើសដ៏រឹងមាំមួយ។ លើសពីនេះ ការសិក្សា ភាសាអង់គ្លេស ក៏នៅតែមានសារៈសំខាន់ ហើយវិស័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ក៏កំពុងតែងើបឡើងវិញយ៉ាងឆាប់រហ័សផងដែរ។ មូលហេតុចម្បងដែលជំរុញឱ្យមុខវិជ្ជាទាំងនេះក្លាយជាជម្រើសដំបូងរបស់និស្សិត គឺដោយសារតម្រូវការចាំបាច់នៅលើទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ កំណើនសេដ្ឋកិច្ច និងការវិនិយោគ គឺជាកត្តាចម្បងមួយដែលធ្វើឱ្យវិស័យពាណិជ្ជកម្មរីកចម្រើន។ ការកើនឡើងនូវចំនួនក្រុមហ៊ុនក្នុងស្រុក និងបរទេស បានជំរុញឱ្យមានតម្រូវការខ្ពស់លើបុគ្គលិកដែលមានជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រងធុរកិច្ច និងទីផ្សារ ដើម្បីគ្រប់គ្រងប្រតិបត្តិការ ជំរុញការលក់ និងពង្រីកអាជីវកម្ម។ ជាពិសេស ជំនាញ ទីផ្សារបែបឌីជីថល កំពុងក្លាយជាគន្លឹះសំខាន់ក្នុងការប្រកួតប្រជែងអាជីវកម្មសម័យឌីជីថល។ ស្របពេលជាមួយគ្នានេះ បដិវត្តន៍ឧស្សាហកម្មទី ៤ និងសេដ្ឋកិច្ចឌីជីថល បានផ្លាស់ប្តូរទម្រង់ការងារ និងបង្កើតឱកាសថ្មីៗជាច្រើន។ ការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល បានបណ្តាលឱ្យមានតម្រូវការយ៉ាងខ្លាំងនូវអ្នកជំនាញផ្នែក ព័ត៍មានវិទ្យា ដូចជា អ្នកអភិវឌ្ឍន៍កម្មវិធី អ្នកវិភាគទិន្នន័យ អ្នកជំនាញសន្តិសុខព័ត៌មាន និងអ្នកគ្រប់គ្រងបណ្ដាញ។ គោលនយោបាយ កម្ពុជាឌីជីថល របស់រដ្ឋាភិបាលក៏ជាកម្លាំងចលករដ៏សំខាន់ដែលជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន។ ចំណែកឯ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ក៏នៅតែជាវិស័យដ៏មមាញឹកផងដែរ។ គម្រោងសាងសង់ផ្លូវថ្នល់ ស្ពាន កំពង់ផែ អគារខ្ពស់ៗ និងគម្រោងអចលនទ្រព្យនានានៅតែបន្តវិនិយោគយ៉ាងសកម្ម។ នេះជាហេតុផលដែលតម្រូវការវិស្វករ ជាពិសេស វិស្វករសំណង់ស៊ីវិល នៅតែមានកម្រិតខ្ពស់ ដើម្បីរៀបចំផែនការ ត្រួតពិនិត្យ និងគ្រប់គ្រងគម្រោងទាំងនេះឱ្យមានគុណភាព និងសុវត្ថិភាព។ លើសពីនេះទៀត ក្នុងបរិបទនៃ សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ភាសាអង់គ្លេសបានក្លាយជាភាសាចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទង និងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។ ក្រុមហ៊ុនបរទេស ស្ថាប័នអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងសូម្បីតែក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏ត្រូវការបុគ្គលិកដែលមានជំនាញភាសាអង់គ្លេសល្អផងដែរ។ ជាមួយគ្នានេះ វិស័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច កំពុងងើបឡើងវិញជាបន្តបន្ទាប់ ក្រោយវិបត្តិកូវីដ-១៩។ ការកើនឡើងនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានជំរុញឱ្យមានតម្រូវការបុគ្គលិកជំនាញផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងទេសចរណ៍ ដើម្បីបំពេញតម្រូវការក្នុងវិស័យបដិសណ្ឋារកិច្ច។ សរុបសេចក្តីមក ការជ្រើសរើសមុខវិជ្ជាសិក្សារបស់និស្សិតកម្ពុជាបច្ចុប្បន្ន មិនមែនគ្រាន់តែជាការសម្រេចចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយល់ដឹងរបស់ពួកគេអំពីនិន្នាការទីផ្សារការងារ និងសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីធានាបាននូវអនាគតអាជីពដ៏រឹងមាំ និងភ្លឺស្វាងសម្រាប់ខ្លួនឯង។ ការបត់បែនទៅតាមតម្រូវការទីផ្សារ គឺជាកត្តាគន្លឹះមួយដែលជួយឱ្យនិស្សិតអាចសម្រេចបាននូវគោលដៅ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។